សិស្សនិស្សិតកម្ពុជាជាច្រើនមានអារម្មណ៍រំភើបនៅពេលពួកគេដឹងថាគ្រូបង្រៀនរបស់ពួកគេជាជនបរទេស។ ជាញឹកញាប់ ពួកគេមើលឃើញគ្រូបរទេសថាមានចំណេះដឹង និងបទពិសោធន៍ច្រើនក្នុងប្រព័ន្ធអប់រំអន្តរជាតិ។ សិស្សជឿថាការសិក្សាជាមួយគ្រូបរទេសអាចជួយអភិវឌ្ឍជំនាញភាសាអង់គ្លេស និងជំនាញនៃការគិតដោយសុីជម្រៅរបស់ពួកគេបន្ថែមទៀត។ ប៉ុន្តែក៏មានសិស្សខ្លះមានអារម្មណ៍ភ័យខ្លាចនៅពេលដំបូងដែរ គឺដោយសារឧបសគ្គនៃភាសា។ ពួកគេព្រួយបារម្ភថា ពួកគេអាចមិនយល់ច្បាស់អំពីមេរៀន ឬសេចក្តីណែនាំ។ គ្រូបរទេសភាគច្រើនប្រើវិធីបង្រៀនដែលមានការចូលរួម ឬផ្អែកលើការពិភាក្សា។ នេះខុសប្លែកពីរបៀបបង្រៀនតាមបែបបុរាណនៅកម្ពុជា ដែលផ្តោតលើការចងចាំជាងគេ។ សិស្សខ្លះស្រឡាញ់របៀបបង្រៀនរបស់គ្រូបរទេស ព្រោះវាធ្វើឱ្យពួកគេមានការចូលរួម និងសកម្មភាពច្រើន។ ពួកគេចូលចិត្តពេលគ្រូសុំឱ្យពួកគេបញ្ចេញមតិក្នុងថ្នាក់រៀន។ សម្រាប់សិស្សជាច្រើន វាជាលើកដំបូងដែលពួកគេស្គាល់ពីអារម្មណ៍នៃសេរីភាពក្នុងការបញ្ចេញគំនិត។ ផ្ទុយទៅវិញ សិស្សខ្លះមានការលំបាកក្នុងការសម្របខ្លួនជាមួយរបៀបបង្រៀនថ្មីនេះ។ ពួកគេធ្លាប់តែអង្គុយស្តាប់ស្ងៀមៗ និងកត់ចំណាំ ប៉ុន្តែមិនសូវនិយាយឡើយ។ គ្រូបរទេសក៏ផ្តោតលើការស្រាវជ្រាវ និងការរៀនដោយខ្លួនឯងផងដែរ។ ការធ្វើដូច្នេះជួយឲ្យសិស្សក្លាយជាអ្នកសិក្សាដែលមានទំនួលខុសត្រូវ និងទំនុកចិត្ត។ សិស្សខ្លះមានការចាប់អារម្មណ៍ដោយសារគ្រូបរទេសមានវិជ្ជាជីវៈ និងគោរពពេលវេលា។ ប៉ុន្តែសិស្សខ្លះអាចមានអារម្មណ៍តានតឹង ពីព្រោះគ្រូបរទេសរំពឹងឲ្យមានការចូលរួមច្រើនក្នុងថ្នាក់។ សិស្សខ្លះក៏ជួបការលំបាកជាមួយប្រព័ន្ធនៃការដាក់ពិន្ទុ និងវិធីវាយតម្លៃខុសពីធម្មតាដែរ។ ឧទាហរណ៍ ជំនួសឲ្យការប្រឡងបញ្ចប់តែមួយដង ជាញឹកញាប់គ្រូបរទេសប្រើការងារក្រុម និងវត្តមានក្នុងថ្នាក់ដើម្បីដាក់ពិន្ទុដែរ។ របៀបនេះជួយលើកទឹកចិត្តសិស្សឲ្យធ្វើការរួមគ្នា និងបង្កើតទំនាក់ទំនងបានល្អជាងមុនផងដែរ។ យ៉ាងណាមិញ ការងារក្រុមអាចធ្វើឲ្យសិស្សដែលមិនសូវស្គាល់ការងារជាក្រុមមានការយល់ច្រឡំ។ ប៉ុន្តែយូរៗទៅ ពួកគេរៀនបានពីជំនាញក្នុងការទំនាក់ទំនង និងការសហការដ៏មានតម្លៃ។ ជាគ្រូបរទេសលើកទឹកចិត្តឲ្យមានការពិភាក្សាដោយសេរីក្នុងថ្នាក់។ សិស្សៗនៅកម្ពុជាចូលចិត្តសកម្មភាពបែបនេះ ទោះបីវាធ្វើឲ្យមានការប៉ះទង្គិចជាមួយប្រពៃណីនៃការគោរពក៏ដោយ។ សិស្សខ្លះនៅតែស្ទាក់ស្ទើរក្នុងការសួរ ឬប្រឆាំងមតិជាមួយគ្រូ ទោះបីគ្រូអនុញ្ញាតិក៏ដោយ។ យូរៗទៅ គ្រូបរទេសជួយបង្កើតទំនុកចិត្តឲ្យសិស្សអាចនិយាយបញ្ចេញមតិដោយការគោរព។ សិស្សជាច្រើននិយាយថាគ្រូបរទេសប្រព្រឹត្តចំពោះពួកគេយ៉ាងស្មើភាព និងយុត្តិធម៌។ ពួកគេសរសើរគ្រូដែលផ្តល់តម្លៃដល់គំនិតរបស់សិស្ស ដោយមិនគិតពីសាវតារបស់ពួកគេ។ សិស្សខ្លះមានអារម្មណ៍ថាគ្រូបរទេសមានភាពរួសរាយ និងងាយចូលទៅកាន់ជាង។ ពួកគេចូលចិត្តភាពកំប្លែង និងរបៀបបង្រៀនមិនតឹងរ៉ឹងរបស់គ្រូបរទេស។ ទោះយ៉ាងណា ក៏អាចមានការយល់ច្រឡំផ្នែកវប្បធម៌នៅពេលខ្លះដែរ។ ឧទាហរណ៍ សិស្សអាចយល់ថាការផ្តល់មតិដោយផ្ទាល់ជាការរិះគន់ចំៗពេក។ ដូចគ្នានេះដែរ គ្រូបរទេសខ្លះអាចមិនយល់ទាំងស្រុងអំពីភាពអៀនខ្មាស ឬភាពគួរសមរបស់សិស្សខ្មែរ។ សាកលវិទ្យាល័យនានានៅកម្ពុជាកាន់តែយល់អំពីអត្ថប្រយោជន៍នៃការមានគ្រូបង្រៀនជាជនបរទេស។ ពួកគេជឿថាវាជួយបង្កើនការទទួលស្គាល់អន្តរជាតិ និងស្តង់ដារអប់រំកាន់តែល្អប្រសើរឡើង។ សិស្សដែលអាចសម្របខ្លួនជាមួយរបៀបបង្រៀនបរទេស បានបង្ហាញលទ្ធផលល្អគួរឲ្យកត់សម្គាល់ក្នុងកម្មវិធីអន្តរជាតិ។ សិស្សជាច្រើននិយាយថាបទពិសោធន៍បែបនេះធ្វើឲ្យពួកគេមានទស្សនៈទូលំទូលាយ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។ ទូទៅ សិស្សខ្មែរតែងតែបង្ហាញការគោរព និងការដឹងគុណចំពោះគ្រូបរទេសរបស់ពួកគេ។ ទោះបីមានគម្លាតវប្បធម៌ ឬការទំនាក់ទំនងក៏ដោយ ការយល់ពីគ្នានឹងកើតឡើងបន្តិចម្ដងៗតាមពេលវេលា។ សរុបមក ទំនាក់ទំនងរវាងសិស្សខ្មែរ និងគ្រូបរទេសនាំឲ្យមានការផ្លាស់ប្តូរដ៏វិជ្ជមានក្នុងវិស័យអប់រំខ្ពស់។ វាជួយបង្កើតជំនាន់នៃសិស្សខ្មែរដែលមានគំនិតទូលំទូលាយ មានទំនុកចិត្តខ្លាំង និងផ្សាភ្ជាប់ជាមួយពិភពលោក។